ចំណែកឯសត្វអាពីងវិញ ជាធម្មតាវារស់នៅតាមរន្ធក្នុងដី ដែលភាគច្រើននៅតាមទីវាលព្រៃជ្រៅ ប៉ុន្តែបច្ចុប្បន្នគេអាចចិញ្ចឹមវាតាមផ្ទះបានហើយ។ ទោះបីគេចិញ្ចឹមវាជាលក្ខណៈគ្រួសារក្ដី ក៏យើងសង្កេតឃើញថា គេអាចផ្គត់ផ្គង់សម្រាប់អ្នកលក់ទ្រង់ទ្រាយតូចមួយចំនួនដែរ។ គេធ្វើអាពីងបំពង ដោយយកវាទៅបំពងឱ្យឆ្អិនល្អសិន ទើបប្រឡាក់វាជាមួយអំបិលម្ទេសតាមក្រោយ។ គេនិយមបរិភោគវាជាលក្ខណៈគ្រួសារ ជាពិសេសតាមជនបទ ដែលតម្រូវឱ្យពួកគាត់ចូលព្រៃរាងជ្រៅទើបរកបាន។ នៅតាមបណ្តាស្រុកស្រែ គេក៏អាចយកអាពីងទៅបុកធ្វើជាទឹកគ្រឿងសម្រាប់ហូបជាមួយបន្លែបានដែរ។ ប្រជាជនខ្មែរនិយមបរិភោគអាពីងបំពងជាអាហារសម្រន់ដែលគេសម្បូរលក់នៅតាមទីកំសាន្តនានា ។ អាពីងអប់ជាមួយអំបិលម្ទេស គឺជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់ ហើយប្រជាជនខ្មែរចាត់ទុកវាជាម្ហូបដែលពេញនិយមនៅតាមតំបន់ជនបទ។ ប្រជាជនខ្មែរបានចាត់ទុកថា ការយកអាពីងច្នៃធ្វើជាមុខម្ហូបដែលមានឱជារសជាតិឈ្ងុយឆ្ងាញ់គឺជាប្រពៃណីទំនៀមទំលាប់មួយ។ លើសពីនេះទៀត ប្រជាជនខ្មែរក៏និយមយកអាពីងទៅធ្វើជាឧសថបុរាណ ដោយត្រាំវាជាមួយស្រាផងដែរ។